ចម្ការកាហ្វេមួយកន្លែងដែលមានចម្ងាយ១០គីឡូម៉ែត្រពីរង្វង់មូលគោព្រៃ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី កំពុងមានការចាប់អារម្មណ៍ពីមហាជន ដែលមានឈ្មោះថា ភីដាកាហ្វេហ្វាម។ អ្វីទាក់ទាញខ្លាំងនោះ គឺអ្នកនិយមទទួលទានកាហ្វេ ថែមទាំងមានគ្រាប់កាហ្វេ ដែលមានសុទ្ធសឹងតែពូជកាហ្វេមានគុណភាពល្អ។ លោក ស៊ាន លាងហុី អាយុ៥៥ឆ្នាំ ជាអ្នកបច្ចេកទេសគ្រប់គ្រងនៅក្នុងចម្ការកាហ្វេ នៅភោជនីយដ្ឋាន ភីដាកាហ្វេហ្វាម បានប្រាប់កម្ពុជាថ្មីឲ្យដឹងថា គាត់មានអាជីពបទពិសោធដាំកាហ្វេនេះអស់រយៈពេលជិត៤ឆ្នាំកន្លងមកហើយ។ បច្ចុប្បន្នការដាំដុះដំណាំកាហ្វេនៅក្នុងចម្ការ មានពូជចំនួនពីប្រភេទ ទីមួយពូជឈ្មោះ Arabica ដែលដំបូងឡើយពូជនេះបាននាំយកមកពីប្រទេសឡាវ។ ចំណែក ពូជកាហ្វេទីពីរមានឈ្មោះ Robusta ដែលនាំមកពីប្រទេសវៀតណាម។ លោកបន្ថែមថា ចម្ការកាហ្វេសព្វថ្ងៃដាំដុះសរុបផ្ទៃដីចំនួន២០ហិកតា ដែលដំបូងឡើយការដាំដុះប្រភេទពូជការហ្វេ Arabica ត្រឹម១៥ ហិកតាប៉ុណ្ណោះ។ នៅក្នុងឆ្នាំនេះ គាត់បានពង្រីកទៅលើពូជ Robusta ចំនួន៥ហិកតាបន្ថែមទៀត។ ក្នុងន័យនេះ ព្រោះតម្រូវការគ្រាប់កាហ្វេសម្រាប់ផ្គត់ផ្គង់ទាំងសាខាក្នុងខេត្តមណ្ឌលគិរី និងសាខានៅឯរាជធានីភ្នំពេញមានចំនួន៤ទីតាំងទៀត។ បច្ចុប្បន្នមានការគាំទ្រខ្លាំងពីអតិថិជន ព្រោះរសជាតិកាហ្វេArabica មានរសជាតិឈ្ងុយឆ្ងាញ់ ទោះទទួលទានច្រើនបន្តិចក៏មិនធ្វើទុក្ខទៅដល់សុខភាពនោះដែរ។ បន្ថែមពីនេះទៀតនោះ មូលហេតុដែលអតិថិជនមានការចាប់អារម្មណ៍ទៅលើពូជកាហ្វេមួយប្រភេទនេះ ព្រោះមិនសូវមានតំបន់ខេត្តក្នុងស្រុកណាដែលអាចដាំពូជមួយប្រភេទនេះបាន នឹងអាចផ្គត់ផ្គង់ទីផ្សារបានច្រើននៅឡើយទេ។ ការដាំកាហ្វេ Arabica ទាមទារអាកាសធាតុគ្រប់គ្រាន់ ជាពិសេសដីដែលមានជីវជាតិត្រជាក់ល្អ។ អ្វីដែលសំខាន់នោះ គឺកម្ពស់នីវ៉ូទឹកសមុទ្រចាប់ពី៧០០ម៉ែត្រ ទៅ១០០០ម៉ែត្រទើបអាចដាំពូជ Arabicaមួយប្រភេទនេះបាន ហើយនៅក្នុងខេត្តមណ្ឌលគិរី កម្ពស់នីវ៉ូជាក់ស្តែងដល់ទៅ៧១៩ម៉ែត្រ។ ការដាំពូជមួយប្រភេទនេះនៅខេត្តមណ្ឌលគិរី បានទាំងភាពលូតលាស់ និងគ្រាប់កាហ្វេមានគុណភាពខ្ពស់ល្អ និងទទួលបានទិន្នផលក្នុងមួយហិកតារចន្លោះពី ៦ ទៅ ៧តោនស្រស់។ នៅពេលកន្លងទៅក៏ធ្លាប់មានក្រុមអ្នកបច្ចេកទេសបានត្រួតពិនិត្យគ្រាប់កាហ្វេនេះដល់ចម្ការផងដែរ ហើយបានប្រាប់ពីលទ្ធផលថា គ្រាប់កាហ្វេ Arabica នេះ គ្រប់គ្រាន់ស្តង់ដារសម្រាប់ការនាំចេញទៅក្រៅប្រទេសបាន។ ប៉ុន្តែដោយសារ ការដាំដុះនៅក្នុងចម្ការ ភីដាកាហ្វេហ្វាមនៅមានកម្រិត ហើយទិន្នផលដែលទទួលបាន គ្រាន់តែសម្រាប់ផ្គត់ផ្គង់ ក្នុងភោជនីយដ្ឋានក៏ដូចជានៅឯរាជធានីភ្នំពេញតែប៉ុណ្ណោះ។ នៅពេលខាងមុខលោក ស៊ាន លាងហុី គ្រោងនឹងពង្រីកផ្ទៃដីដាំកាហ្វេបន្ថែមទៀត ហើយក្នុងនាមគាត់មានបទពិសោធច្រើនឆ្នាំ ក៏ធ្លាប់ឆ្លងកាត់សិក្សានៅក្រៅប្រទេស រួមមានប្រទេសឡាវ និងប្រទេសវៀតណាមផងដែរ។ លោកបាននាំពូជចំនួន៥ប្រភេទបន្ថែមទៀតជាអម្បូពូជ រ៉ូប៊ូស្តា រួមមាន X.Lin កាយ៉ៃ TR9 TR4 និង ប្រភេទពូជMit ។ ពូជទាំង៥នេះសុទ្ធសឹងតែនាំចូលពូជថ្មីមកបណ្តុះបន្ថែមទៀត និងត្រៀមដាំទៅលើផ្ទៃដីដែលបានគ្រោងទុកផងដែរ។ បើតាមបទពិសោធ និងការដាក់ដាំដំណាំកាហ្វេនៅក្នុងខេត្តមណ្ឌលគិរីនេះកន្លងមក លោកលើកទឹកចិត្ត និងជំរុញទៅដល់ប្រជាពលរដ្ឋ កសិករក្នុងខេត្តមណ្ឌលគិរី និងនៅតំបន់ខេត្តដ៏ទៃ ដែលមានបំណងចង់ដាំដំណាំកាហ្វេនេះលោកអាចចែករំលែក និងបង្ហាត់បង្រៀនបាន។ ព្រោះបច្ចុប្បន្នដំណាំកាហ្វេមិនលំបាករកទីផ្សារនោះទេ តម្លៃក៏កើនឡើងជាបន្តបន្ទាប់ លើសពីនេះការដាំដុះដំណាំកាហ្វេនេះ ក៏ឆាប់ទទួលបានទិន្នផលផងដែរ។ ដោយការដាំប្រើរយៈពេលថែទាំត្រឹមតែពីរឆ្នាំប៉ុណ្ណោះ កសិករនឹងទទួលបានផល ក៏ដូចជាអាចលក់ចេញលើទីផ្សាបានចំណូលច្រើន។ លោករំពឹងថា ក្រោយកសិករនាំគ្នាដាំដុះដំណាំការហ្វេឲ្យបានច្រើនព្រមគ្នានោះ ព្រោះនៅពេលថ្មីៗនេះ កសិករដាំការហ្វេក្នុងខេត្តមណ្ឌលគិរីមួយចំនួនបានចងក្រងគ្នាជាសមាគម។ នៅពេលដែលយើងទទួលបានទិន្នផលច្រើនព្រមគ្នា ពេលនោះយើងអាចនាំចេញលក់ទៅលើទីផ្សារ ទាំងក្នុងស្រុក ក៏ដូចជានាំចេញទៅក្រៅប្រទេស នឹងអាចលើកស្ទួយសេដ្ឋកិច្ចជាតិថែមមួយកម្រិតទៀតផងដែរ។ ដំណាំកាហ្វេក្នុងខេត្តមណ្ឌលគិរី អនុវត្តបានចំនួន ៥២៩ ហិកតាក្នុងឆ្នាំ២០២៤។ លោកបានបញ្ជាក់ថា កសិករទូទាំងខេត្តភាគច្រើនដាំដំណាំការហ្វេ ជាប្រភេទពូជ រ៉ូប៊ូស្តា មានឈ្មោះTR4 TR9 TR5 និងTRS1ជាពូជថ្មីចុងក្រោយ។ ដំណើរការនៃការដាំកាហ្វេនៅមណ្ឌលគិរី យើងត្រូវចាប់ផ្ដើមដោយការរៀបចំដីឱ្យបានត្រឹមត្រូវ។ ដីត្រូវតែមានជីជាតិល្អ មានបង្ហូរទឹកបានស្រួល និងមានកម្រិត pH ចន្លោះពី 5.5 ទៅ 6.5។ កសិករនៅមណ្ឌលគិរី ភាគច្រើនសម្អាតដីដោយកាត់ស្មៅ និងដកឫសឈើដែលនៅសេសសល់។ ពួកគេក៏អាចភ្ជួររាស់ដី ឬរៀបចំជាជួរៗដើម្បីងាយស្រួលដាំ និងថែទាំបានល្អផងដែរ។ ពូជដែលពេញនិយមដាំនៅមណ្ឌលគិរីមានដូចជា ពូជអារ៉ាប៊ីកា និងពូជរ៉ូប៊ូស្តា។ បន្ទាប់ពីបានរៀបចំដីរួចរាល់ កសិករចាប់ផ្ដើមដាំកូនកាហ្វេ ដោយទិញកូនកាហ្វេពីកសិដ្ឋាន ឬបណ្ដុះខ្លួនឯង។ ការដាំត្រូវធ្វើឡើងនៅចន្លោះពេលសមល្មម ដើម្បីឱ្យដើមនីមួយៗទទួលបានពន្លឺ និងសារធាតុចិញ្ចឹមគ្រប់គ្រាន់។ ជាទូទៅ កសិករធ្វើការដាំនៅចន្លោះដើមរដូវវស្សា ដើម្បីឱ្យកូនកាហ្វេទទួលបានទឹកភ្លៀងគ្រប់គ្រាន់។ ការថែទាំដើមកាហ្វេមានដូចជា ការស្រោចទឹក ការជ្រំងស្មៅ ការដាក់ជី ការកាត់មែក និងការការពារសត្វល្អិត។ បន្ទាប់ពីដាំបានរយៈពេលប្រហែល ៣ ទៅ ៤ ឆ្នាំ ដើមកាហ្វេអាចចាប់ផ្ដើមចេញផ្កា ហើយផ្លែ។ ផ្លែកាហ្វេដំបូងមានពណ៌បៃតង ហើយនៅពេលវាទុំពេញលេញវានឹងប្រែជាពណ៌ក្រហមឆ្អៅ។ កសិករត្រូវប្រមូលផលនៅពេលដែលផ្លែទុំល្មម ព្រោះនៅពេលនោះរសជាតិ និងគុណភាពកាហ្វេល្អបំផុត។ ការប្រមូលផលនៅមណ្ឌលគិរីភាគច្រើនធ្វើឡើងដោយដៃម្ដងមួយៗ។ បន្ទាប់ពីប្រមូលផលរួច ផ្លែកាហ្វេត្រូវឆ្លងកាត់ដំណើរការផ្សេងៗមុននឹងក្លាយជាគ្រាប់កាហ្វេសម្រាប់លីង។ មុននឹងយកផ្លែកាហ្វេទៅលីងបាន ត្រូវបកយកតែគ្រាប់ខាងក្នុង ហើយគ្រាប់កាហ្វេត្រូវលាងសម្អាតឱ្យបានល្អ។ គ្រាប់កាហ្វេត្រូវហាលថ្ងៃរហូតដល់វាស្ងួតល្អ ឬប្រើម៉ាស៊ីនសម្ងួត ដែលការធ្វើបែបនេះអាចចំណាយពេលពី ២ ទៅ ៤ សប្ដាហ៍។ នៅពេលគ្រាប់កាហ្វេស្ងួតល្អ វានឹងត្រូវយកទៅកែច្នៃជាផលិតផលផ្សេងៗ ឬលក់បន្តទៅឱ្យក្រុមហ៊ុនកែច្នៃ។ នៅមណ្ឌលគិរី ការនាំចេញ និងការលក់ដូរកាហ្វេត្រូវបានបែងចែកជាពីរផ្នែកសំខាន់ៗ ទីផ្សារក្នុងស្រុក និងទីផ្សារអន្តរជាតិ។ ទីផ្សារក្នុងស្រុកមានលក្ខណៈទូលំទូលាយ ហើយភាគច្រើនលក់ដុំ ឬរាយទៅកាន់ហាងកាហ្វេ ភោជនីយដ្ឋាន និងអ្នកប្រើប្រាស់ផ្ទាល់។ គ្រាប់កាហ្វេដែលបានប្រមូលផល និងសម្អាតរួចត្រូវបានលក់ដូរទៅកាន់រោងចក្រ ឬក្រុមហ៊ុនក្នុងស្រុកដែលទិញគ្រាប់កាហ្វេពីកសិករជាច្រើននាក់ ដើម្បីកែច្នៃ។ កសិករ ឬសហគមន៍កាហ្វេមួយចំនួនបានកែច្នៃកាហ្វេរបស់ខ្លួនដោយផ្ទាល់ រួចលក់បន្តទៅកាន់ហាងកាហ្វេ ឬអ្នកប្រើប្រាស់ជាលក្ខណៈបុគ្គល។ ការលក់តាមបណ្តាញអនឡាញក៏កំពុងមានការរីកចម្រើនផងដែរ ជាពិសេសក្នុងចំណោមយុវវ័យ ដែលចូលចិត្តកាហ្វេដែលមានប្រភពច្បាស់លាស់ពីមណ្ឌលគិរី។ ការនាំចេញទៅទីផ្សារអន្តរជាតិ ត្រូវធានាថាគ្រាប់កាហ្វេមានគុណភាពល្អ តាមស្តង់ដារអន្តរជាតិ ដូចជាទំហំគ្រាប់ ភាពស្អាត និងរសជាតិជាដើម។ យើងអនុវត្តការដាំដុះដោយចីរភាព ការពារបរិស្ថាន និងគោរពសិទ្ធិការងារ។ ត្រូវការវិញ្ញាបនបត្របញ្ជាក់ប្រភពដើម និងគុណភាពកាហ្វេ មុនពេលនាំចេញទៅក្រៅប្រទេស។ ការនាំចេញកាហ្វេទៅកាន់ទីផ្សារអន្តរជាតិ អាចផ្តល់នូវតម្លៃខ្ពស់ជាងទីផ្សារក្នុងស្រុក ប៉ុន្តែក៏ត្រូវការការវិនិយោគច្រើនលើការកែច្នៃ និងគុណភាពផងដែរ។ ប្រជាជននៅខេត្តមណ្ឌលគិរីចាប់ផ្តើមដាំកាហ្វេនៅដើមរដូវវស្សា គឺនៅចន្លោះខែឧសភា ដល់ខែកក្កដា។ ការដាំកាហ្វេនៅរដូវនេះមានអត្ថប្រយោជន៍ជាច្រើន ព្រោះកូនកាហ្វេទទួលបានទឹកភ្លៀងគ្រប់គ្រាន់ពីធម្មជាតិ ដែលជួយឱ្យវាលូតលាស់បានល្អ។ បើដាំកាហ្វេ នៅរដូវប្រាំងវិញ កសិករត្រូវចំណាយកម្លាំង និងថវិកាច្រើនទៅលើការស្រោចទឹកជាប្រចាំ។